ការដាំដុះសណ្ដែកសៀងនិងសណ្ដែកបាយមានដំណើរការស្រដៀងគ្នា ហើយអាចបែងចែកជាដំណាក់កាលសំខាន់ៗដូចជា ការរៀបចំដី ការរៀបចំគ្រាប់ពូជ ការដាំ ការថែទាំ និងការប្រមូលផល។ ការរៀបចំដីឱ្យបានត្រឹមត្រូវគឺជាកត្តាសំខាន់បំផុតដើម្បីធានាថាដំណាំរបស់អ្នកទទួលបានផលល្អ។ ដំណើរការនេះជួយធ្វើឱ្យដីមានជីវជាតិ និងបរិស្ថានល្អសម្រាប់ការលូតលាស់របស់ឬស។ ការភ្ជួររាស់គឺជាជំហានដំបូង និងសំខាន់បំផុតក្នុងការរៀបចំដីសម្រាប់ដាំដុះ។ ដើម្បីទទួលបានលទ្ធផលល្អ ត្រូវភ្ជួរដីចំនួន ១ទៅ២ ដង។ ការភ្ជួររាស់ ជួយធ្វើឲ្យដីធូរ និងមានខ្យល់ចេញចូលល្អ ដែលផ្តល់លក្ខខណ្ឌអំណោយផលដល់ការលូតលាស់របស់ដំណាំ។ នៅពេលដីធូរ ឬសដំណាំអាចដកដង្ហើមបានស្រួល និងស្រូបយកសារធាតុចិញ្ចឹមបានប្រសើរ ធ្វើឲ្យដំណាំលូតលាស់លឿន និងមានសុខភាពល្អ។ បន្ទាប់ពីភ្ជួររាស់រួច ជំហានបន្ទាប់គឺការរាស់ដីឱ្យបានសព្វ ជំហាននេះមានគោលបំណងចម្បងពីរគឺ កម្ចាត់ស្មៅដែលនៅសេសសល់ និងធ្វើឱ្យដីរាបស្មើ។ ការរាស់ដីជួយកាត់ផ្តាច់និងកម្ចាត់ឬសស្មៅដែលនៅសេសសល់ពីការភ្ជួរ។ ដីដែលរាបស្មើផ្តល់លក្ខខណ្ឌល្អបំផុតសម្រាប់ការដាំកូនដំណាំ ឬបណ្ដុះគ្រាប់ពូជ ព្រោះវាជួយឲ្យទឹក និងសារធាតុចិញ្ចឹមចែកចាយបានស្មើៗគ្នា។ ភ្ជួររាស់គឺជាជំហានសំខាន់ក្នុងការរៀបចំដីដើម្បីធានាការលូតលាស់ល្អរបស់ដំណាំ។ ត្រូវភ្ជួររាស់កម្ពស់ប្រហែល ២០ទៅ២៥ សង់ទីម៉ែត្រ និងទទឹងប្រហែល ៧០ទៅ៨០ សង់ទីម៉ែត្រ។ ការអនុវត្តបែបនេះមានអត្ថប្រយោជន៍ចម្បងពីរគឺ ងាយស្រួលក្នុងការបង្ហូរទឹកចេញ និងងាយស្រួលក្នុងការថែទាំ។ ងាយស្រួលក្នុងការបង្ហូរទឹកចេញ វាជួយការពារការដក់ទឹកនៅពេលមានភ្លៀងខ្លាំង ដែលអាចបណ្ដាលឲ្យឬសដំណាំរលួយ និងការពារការលិចលង់។ បន្ទាប់ពីការរៀបចំដីរួចរាល់ ជំហានបន្ទាប់គឺការរៀបចំគ្រាប់ពូជ និងការដាំដុះ។ ជំហាននេះគឺសំខាន់ណាស់ដើម្បីធានាបាននូវដំណាំដែលមានសុខភាពល្អ។ ការជ្រើសរើសគ្រាប់ពូជគឺជាជំហានដំបូង និងសំខាន់បំផុតដើម្បីទទួលបានផលល្អ។ អ្នកគួរតែជ្រើសរើសគ្រាប់ពូជដែលមានគុណភាពល្អ គ្មានជំងឺ និងមានអត្រាចំណុះខ្ពស់។ ការជ្រើសរើសគ្រាប់ពូជល្អជួយធានាថាដំណាំរបស់អ្នកនឹងលូតលាស់បានពេញលេញ មានសុខភាពល្អ និងផ្តល់ទិន្នផលខ្ពស់។ ការដាំ គេអាចដាំតាមវិធីពីរយ៉ាងគឺ ការព្រោះ និងការចោះរន្ធ។ ការព្រោះ វិធីនេះគឺព្រោះគ្រាប់ពូជឱ្យបានស្មើៗគ្នាលើរងដី បន្ទាប់មករោយដីកប់ស្ដើងៗពីលើ។ វិធីនេះស័ក្តិសមសម្រាប់ដាំក្នុងបរិមាណច្រើន និងត្រូវការពេលវេលាតិច។ ការចោះរន្ធ វិធីនេះគឺចោះរន្ធជម្រៅប្រហែល ៣ទៅ៥ សង់ទីម៉ែត្រ ហើយដាក់គ្រាប់ចំនួន ២ទៅ៣ គ្រាប់ក្នុងមួយរន្ធ ដោយរក្សាគម្លាតប្រហែល ២០ សង់ទីម៉ែត្រពីគ្នា។ វិធីនេះជួយឱ្យដំណាំមានចន្លោះគ្រប់គ្រាន់សម្រាប់ការលូតលាស់ និងងាយស្រួលក្នុងការថែទាំ។ ដើម្បីទទួលបានទិន្នផលខ្ពស់ ការថែទាំដំណាំឱ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់។ ជំហានថែទាំសំខាន់ៗមានដូចជា ការដាក់ជី ការស្រោចស្រព ការកម្ចាត់ស្មៅ ការកម្ចាត់សត្វល្អិត និងជំងឺ។ ការដាក់ជីគឺសំខាន់ណាស់សម្រាប់ធានាថាដំណាំរបស់អ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីលូតលាស់។ អ្នកត្រូវដាក់ជីបំប៉នទៅតាមតម្រូវការរបស់ដំណាំ។ អ្នកអាចប្រើប្រាស់ជីកំប៉ុស្ត ឬជីគីមី ទៅតាមដំណាក់កាលលូតលាស់របស់ដំណាំនីមួយៗ។ ការដាក់ជីត្រឹមត្រូវជួយឲ្យដំណាំរបស់អ្នកមានសុខភាពល្អ និងផ្តល់ទិន្នផលខ្ពស់។ ការស្រោចស្រពគឺជារឿងសំខាន់ណាស់សម្រាប់ការលូតលាស់របស់ដំណាំ។ អ្នកគួរតែស្រោចទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី។ ការស្រោចទឹកគឺសំខាន់ជាពិសេសក្នុងដំណាក់កាលចេញផ្កា និងផ្លែ ព្រោះវាជាដំណាក់កាលដែលដំណាំត្រូវការទឹកច្រើនដើម្បីជួយឲ្យវាលូតលាស់ និងបង្កើតផ្លែបានល្អ។ ការខ្វះទឹកក្នុងដំណាក់កាលនេះអាចធ្វើឲ្យទិន្នផលធ្លាក់ចុះ។ ការកម្ចាត់ស្មៅគឺជាការងារសំខាន់មួយក្នុងការថែទាំដំណាំ។ អ្នកត្រូវតែដកស្មៅចេញជាប្រចាំ ដើម្បីកុំឱ្យវាដណ្តើមសារធាតុចិញ្ចឹមពីដំណាំរបស់អ្នក។ ការបោសសម្អាតស្មៅជួយឱ្យដំណាំរបស់អ្នកទទួលបានពន្លឺ និងសារធាតុចិញ្ចឹមពេញលេញពីដី ដែលជាកត្តាចាំបាច់សម្រាប់ការលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់។ ការការពារដំណាំពីសត្វល្អិត និងជំងឺ គឺជារឿងសំខាន់ណាស់ដើម្បីទទួលបានទិន្នផលល្អ។ អ្នកត្រូវតែតាមដាន និងបាញ់ថ្នាំការពារនៅពេលណាដែលមានសត្វល្អិត ឬជំងឺចាប់ផ្តើមរាតត្បាត។ នេះគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយដើម្បីការពារដំណាំរបស់អ្នកមិនឲ្យខូចខាត និងជួយរក្សាសុខភាពដំណាំបានល្អ។ នៅពេលដែលដំណាំរបស់អ្នកឈានដល់ដំណាក់កាលប្រមូលផល ការសង្កេតមើលសញ្ញាត្រឹមត្រូវ និងការជ្រើសរើសវិធីសាស្ត្រប្រមូលផលត្រឹមត្រូវ នឹងជួយធានាគុណភាពគ្រាប់ពូជ។ ដើម្បីប្រមូលផលសណ្ដែកសៀង ឬសណ្ដែកបាយឲ្យបានទាន់ពេលវេលា អ្នកត្រូវតែសង្កេតមើលសញ្ញាច្បាស់លាស់។ សញ្ញាចម្បងដែលបង្ហាញថាដំណាំរបស់អ្នកអាចប្រមូលផលបានហើយគឺ នៅពេលដែលសំបកសណ្ដែកចាប់ផ្ដើមស្ងួត និងផ្លាស់ប្ដូរពណ៌ទៅជាពណ៌លឿងត្នោត។ នេះមានន័យថាគ្រាប់នៅខាងក្នុងបានទុំពេញលេញ និងត្រៀមរួចរាល់សម្រាប់ការប្រមូល។ នៅពេលដែលសណ្ដែកសៀង ឬសណ្ដែកបាយទុំ អ្នកអាចប្រមូលផលបានតាមវិធីពីរយ៉ាងគឺ កាត់ដើម និងការដកទាំងឫស។ មិនថាតាមវិធីណាក៏ដោយ បន្ទាប់ពីប្រមូលផលហើយ អ្នកត្រូវយកដើមទាំងនោះទៅហាលថ្ងៃឲ្យស្ងួត រួចបោកបែនយកតែគ្រាប់។ បន្ទាប់ពីហាលស្ងួតហើយ អ្នកអាចចាប់ផ្តើមបោកបែនដើម្បីយកគ្រាប់ចេញពីសំបកសណ្ដែក។ យោងតាមរបាយការណ៍កសិកម្ម ការដាំដុះសណ្ដែកសៀង និងសណ្ដែកបាយមានស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជា។ ប៉ុន្តែខេត្តដែលប្រជាជនដាំដុះដំណាំទាំងពីរប្រភេទនេះច្រើនជាងគេ គឺស្ថិតនៅតាមបណ្ដាខេត្តជាប់ដងទន្លេមេគង្គ ដោយសារដីមានជីវជាតិល្អ និងងាយស្រួលក្នុងការគ្រប់គ្រងទឹក។ ខេត្តសំខាន់ៗទាំងនោះរួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តកណ្ដាល។ បន្ទាប់ពីការប្រមូលផលរួច សណ្តែកសៀង និងសណ្តែកបាយដែលដាំដុះដោយប្រជាកសិករ ភាគច្រើនត្រូវបានលក់ដូរនៅតាមទីផ្សារក្នុងស្រុកតាមវិធីផ្សេងៗគ្នា។ ប្រជាជនមួយចំនួនដាំដុះដំណាំទាំងនេះដើម្បីបរិភោគផ្ទាល់ខ្លួន និងមួយផ្នែកទៀតសម្រាប់ចិញ្ចឹមសត្វ ជាពិសេសដូចជាមាន់ ទា ឬជ្រូកជាដើម។ គ្រាប់សណ្ដែកទាំងពីរប្រភេទនេះមានតម្រូវការខ្ពស់នៅតាមទីផ្សារក្នុងស្រុក។ ឈ្មួញ ឬអ្នកប្រើប្រាស់ផ្ទាល់ទិញយកទៅកែច្នៃជាចំណីអាហារ ដូចជាទឹកសណ្ដែក នំ ឬប្រើប្រាស់ជាចំណីសត្វ។ ប្រជាកសិករភាគច្រើនលក់ផលដំណាំរបស់ខ្លួនឲ្យឈ្មួញកណ្តាល។ ឈ្មួញទាំងនេះដើរតួជាអ្នកប្រមូលទិញ ហើយយកទៅលក់បន្តនៅតាមទីក្រុង ឬទៅរោងចក្រកែច្នៃធំៗ។ ក្រៅពីការលក់ដូរក្នុងស្រុក សណ្តែកសៀង និងសណ្តែកបាយ ពីកម្ពុជាក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ប្រទេសជិតខាងដូចជាវៀតណាម និងថៃ គឺជាគោលដៅចម្បងនៃការនាំចេញសណ្តែកទាំងពីរប្រភេទនេះ។ ទោះបីយ៉ាងណា ការនាំចេញនេះនៅមានកម្រិតតិចតួចនៅឡើយ ដោយសារកត្តាជាច្រើនដូចជា ទិន្នផលមិនទាន់ខ្ពស់ ការប្រកួតប្រជែង និងគុណភាពមិនទាន់ឆ្លើយតបតាមស្តង់ដារអន្តរជាតិ។ ការដាំដុះសណ្តែកសៀង និងសណ្តែកបាយនៅកម្ពុជាអាចធ្វើទៅបានទាំងពីររដូវ ប៉ុន្តែការជ្រើសរើសរដូវកាលគឺមានសារៈសំខាន់ណាស់ដើម្បីទទួលបានទិន្នផលល្អ។ ប្រជាកសិករនិយមដាំដុះដំណាំទាំងនេះនៅរដូវប្រាំង ក្រោយពីច្រូតកាត់ស្រូវរួច។ នេះក៏ដោយសារតែសណ្តែកសៀង និងសណ្តែកបាយជាដំណាំដែលធន់នឹងភាពរាំងស្ងួត និងត្រូវការទឹកតិច។ ការដាំដុះនៅរដូវនេះភាគច្រើនធ្វើឡើងនៅតំបន់ដីល្បាប់តាមដងទន្លេ ដែលដីមានសំណើមល្អ។ អ្នកក៏អាចដាំដុះនៅរដូវវស្សាបានដែរ ប៉ុន្តែត្រូវតែយកចិត្តទុកដាក់លើការគ្រប់គ្រងទឹកឱ្យបានល្អ ដើម្បីការពារការលិចលង់ដែលអាចបំផ្លាញដំណាំទាំងស្រុង។